ម្ហូបបួសបន្ទាប់ដែលគេនិយមទទួលទានគឺ មីឆាបួស ឬគុយទាវឆាបួស ដែលចម្អិនដោយប្រើបន្លែផ្សេងៗ និងគ្រឿងទេសបែបខ្មែរ មានរសជាតិឆ្ងាញ់ ។ ម្ហូបឆាមួយមុខនេះគេប្រើប្រាស់មី ឬគុយទាវ លាយជាមួយបន្លែគ្រប់មុខ ផ្កាខាត់ណា ពោតបារាំង ការ៉ុត ស្ពៃក្ដោប និងផ្សិត ហើយគេអាចបន្ថែម ទឹកសៀង ឬទឹកស៊ីអ៉ីវ សម្រាប់ជំនួសទឹកត្រីបានផងដែរ។ វាមានរសជាតិ ឆ្ងាញ់ ងាយស្រួលធ្វើ និងអាចប្ដូរគ្រឿងផ្សំបានច្រើនតាមចំណូលចិត្ត។